ការគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពរវាងការងារ និងការសិក្សា គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់និស្សិតដែលធ្វើការក្រៅម៉ោង ឬពេញម៉ោង។ ដើម្បីជោគជ័យទាំងការងារ និងការសិក្សា ពួកគេត្រូវតែមានយុទ្ធសាស្ត្រច្បាស់លាស់ និងការប្ដេជ្ញាចិត្តខ្ពស់។ ជាបឋម និស្សិតត្រូវតែកំណត់អាទិភាព និងគោលដៅច្បាស់លាស់។ ការវាយតម្លៃថាអ្វីជាការងារសំខាន់បំផុតដែលត្រូវធ្វើមុនគេ និងបែងចែកឲ្យច្បាស់រវាងការងារបន្ទាន់ និងការងារសំខាន់ គឺជារឿងចាំបាច់។ ជាមួយគ្នានេះ ការកំណត់គោលដៅរយៈពេលខ្លី និងរយៈពេលវែង សម្រាប់ការសិក្សា និងការងារ ដូចជាការកំណត់ចំនួនទំព័រសៀវភៅដែលត្រូវអាន ឬកិច្ចការដែលត្រូវបញ្ចប់ នឹងជួយឲ្យការងារមានទិសដៅច្បាស់លាស់។ បន្ទាប់មក គឺការរៀបចំផែនការ និងកាលវិភាគលម្អិត។ និស្សិតគួរតែបង្កើតកាលវិភាគលម្អិត ដើម្បីរៀបចំកាលវិភាគប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ដោយបញ្ចូលម៉ោងសិក្សា ម៉ោងធ្វើការ ម៉ោងសម្រាក និងម៉ោងសម្រាប់សកម្មភាពផ្ទាល់ខ្លួន។ ការបែងចែកពេលវេលាជាក់លាក់សម្រាប់ការងារ និងការសិក្សា ឧទាហរណ៍ ធ្វើការពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច និងសិក្សាចាប់ពីម៉ោង ៥:៣០ យប់ ដល់ ៨:៣០ យប់ គឺជារឿងសំខាន់។ លើសពីនេះ ត្រូវបញ្ចូលពេលសម្រាកខ្លីៗរវាងការសិក្សា ឬការងារ ដើម្បីកុំឲ្យស្មុគស្មាញ ព្រោះការសម្រាកជួយបង្កើនប្រសិទ្ធភាព។ និស្សិតក៏គួរប្រើប្រាស់ពេលទំនេរឲ្យមានប្រយោជន៍ផងដែរ ដូចជាការរៀនមេរៀនខ្លីៗ ឬអានសៀវភៅនៅពេលធ្វើដំណើរ ឬពេលសម្រាកអាហារថ្ងៃត្រង់។ ក្រៅពីនេះ ការគ្រប់គ្រងថាមពល និងសុខភាព ក៏មិនអាចមើលរំលងបានដែរ។ ការគេងឲ្យបានគ្រប់គ្រាន់ ទទួលទានអាហារដែលមានជីវជាតិ និងហាត់ប្រាណទៀងទាត់ គឺជាកត្តាចម្បងក្នុងការរក្សាសុខភាពរាងកាយ បង្កើនថាមពល និងកាត់បន្ថយភាពតានតឹង។ ការរកវិធីបន្ធូរអារម្មណ៍ដូចជា ការស្តាប់តន្ត្រី ការធ្វើសមាធិ ឬការចំណាយពេលជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារ ក៏ជាមធ្យោបាយដ៏ល្អក្នុងការគ្រប់គ្រងភាពតានតឹងផងដែរ។ ហើយការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ជំនួយ ក៏មានសារៈសំខាន់ផងដែរ។ និស្សិតអាចប្រើប្រាស់កម្មវិធីរៀបចំផែនការ ដើម្បីតាមដានកិច្ចការ និងកាលបរិច្ឆេទកំណត់ ជាមួយគ្នានេះ កម្មវិធីសម្រាប់រំលឹក និងកម្មវិធីបិទការរំខាន ក៏អាចជួយឲ្យការសិក្សាមានប្រសិទ្ធភាពខ្ពស់។ ជាងនេះទៅទៀត ការបង្កើតបរិយាកាសសមស្រប ក៏ជាគន្លឹះមួយដែរ។ និស្សិតគួរជ្រើសរើសកន្លែងសិក្សាដែលស្ងាត់ស្ងៀម គ្មានការរំខាន ដើម្បីឲ្យការផ្ដោតអារម្មណ៍បានពេញលេញ។ ការជូនដំណឹងដល់ក្រុមគ្រួសារ មិត្តភ័ក្តិ ឬមិត្តរួមការងារអំពីកាលវិភាគរបស់អ្នក ក៏ជួយឲ្យពួកគេយល់ពីពេលវេលាដែលអ្នកត្រូវការផ្តោតអារម្មណ៍លើការងារ ឬការសិក្សា។ ជាចុងក្រោយ ភាពបត់បែន និងការបន្ស៊ាំខ្លួន គឺជាកត្តាដ៏សំខាន់។ និស្សិតត្រូវត្រៀមខ្លួនសម្រាប់បញ្ហាដែលមិនបានរំពឹងទុក ព្រោះជួនកាលការងារ ឬការសិក្សាអាចមានការផ្លាស់ប្ដូរភ្លាមៗ ដូច្នេះត្រូវត្រៀមខ្លួនដើម្បីបត់បែនកាលវិភាគ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ កុំបាក់ទឹកចិត្ត បើមានថ្ងៃណាមួយអ្នកធ្វើមិនបានល្អ តែត្រូវព្យាយាមបន្តនៅថ្ងៃបន្ទាប់។ រវាងការងារ និងការសិក្សាគឺពិតជាការលះបង់ដ៏ធំមួយ ប៉ុន្តែវាជាបទពិសោធន៍ដ៏មានតម្លៃដែលជួយបង្កើនជំនាញការគ្រប់គ្រងខ្លួនឯង និងភាពបត់បែន។